អាហារប្រពៃណីរបស់ខ្មែរយើងគឺមានអត្ថន័យជ្រាលជ្រៅខ្លាំងណាស់ក្នុងការបង្កប់នូវខ្លឹមសារអប់រំចិត្តគំនិតឱ្យស្គាល់បុណ្យបាប។ ការជួបជុំគ្នានៅតាមវត្តអារាមក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះគឺជាការបង្ហាញនូវសាមគ្គីភាពដ៏រឹងមាំបំផុតនៃកូនខ្មែរគ្រប់រូបគ្រប់ទិសទី។ ការវេចនំអន្សមដើម្បីត្រៀមប្រគេនព្រះសង្ឃនិងចែកទានដល់អ្នកក្រីក្រគឺជាទង្វើដ៏ប្រពៃដែលនាំមកនូវសេចក្ដីសុខសាន្តក្នុងគ្រួសារ។ តាមរយៈជំនឿពីបុរាណមកការទទួលទាននំអន្សមក្នុងឱកាសនេះនឹងជួយការពារគ្រោះភ័យទាំងឡាយដែលយាយីមកលើរូបរាងកាយយើង។ យើងត្រូវតែចូលរួមថែរក្សាកេរដំណែលវប្បធម៌ដ៏មានតម្លៃមហាសាលនេះឱ្យនៅគង់វង្សស្ថិតស្ថេរយូរអង្វែងតទៅសម្រាប់កូនចៅជំនាន់ក្រោយ។ សកម្មភាពនៃការអង្គុយជុំគ្នាវេចនំអន្សមនៅតាមផ្ទះនីមួយៗគឺជាការបង្កើតនូវបរិយាកាសដ៏កក់ក្ដៅបំផុតដែលមិនអាចកាត់ថ្លៃបានឡើយ។ គ្រឿងផ្សំដែលជ្រើសរើសយកមកធ្វើនំគឺសុទ្ធសឹងតែជាភោគផលដែលបានមកពីការខិតខំប្រឹងប្រែងធ្វើស្រែចំការដោយកម្លាំងញើសឈាមផ្ទាល់។ ការទទួលទាននំដែលធ្វើឡើងដោយទឹកចិត្តបរិសុទ្ធនាំមកនូវសេចក្តីសុខផ្លូវចិត្ត និង ជួយឱ្យក្រុមគ្រួសារមានភាពសុខដុមរមនាក្នុងជីវិត។ ក្នុងចំណោមបងប្អូនខ្មែរយើងទាំងអស់គ្នាគឺ នំអន្សមត្រូវបានគេចាត់ទុកថាជាស្ដេចនៃនំក្នុងពិធីបុណ្យភ្ជុំបិណ្ឌដែលមិនអាចខ្វះបានក្នុងពិធី។ ការចងខ្សែសរសៃអំបោះជុំវិញនំអន្សមនីមួយៗតំណាងឱ្យការចងភ្ជាប់នូវវាសនាឱ្យជួបតែសំណាងល្អ និង ការពារមិនឱ្យសិរីសួស្ដីហូរចេញ។ អ្នកខ្លះមានជំនឿថាការទទួលទាននំអន្សមមុនពេលចេញទៅវត្តនឹងជួយឱ្យការធ្វើដំណើរមានសុវត្ថិភាពឆ្ងាយពីសត្រូវមកបៀតបៀនផ្លូវចិត្ត។ គ្រាប់អង្ករដំណើបដែលស្អិតជាប់គ្នាគឺ ជាសញ្ញាដែលបង្ហាញពីភាពរឹងមាំមិនអាចបំបែកបាននៃមិត្តភាពនិងសេចក្ដីស្រឡាញ់ក្នុងសហគមន៍។ រសជាតិដ៏ឈ្ងុយឆ្ងាញ់ពិសានៃសណ្ដែកខៀវនិងសាច់ជ្រូកផ្ដល់នូវសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់ទ្រទ្រង់សុខភាពឱ្យរឹងមាំរហូតដល់ចប់រដូវបុណ្យ។ ការយកនំអន្សមទៅចែករំលែកដល់អ្នកជិតខាងគឺជាការបង្ហាញពីទឹកចិត្តសប្បុរសធម៌ដ៏ស្មោះត្រង់ដែលជួយការពារទំនាស់ផ្សេងៗក្នុងភូមិករ។ ការទទួលទាននំដែលរៀបចំប្រកបដោយអនាម័យត្រឹមត្រូវជួយការពារជំងឺតម្កាត់ និង នាំមកនូវសុខភាពល្អបរិបូរណ៍ដល់សមាជិកគ្រប់រូបក្នុងផ្ទះ។ នៅពេលយប់ដែលមេឃកំពុងភ្លៀងធ្លាក់ខ្លាំងការអង្គុយចាំចង្ក្រានស្ងោរនំគឺជាពេលវេលាដ៏មានន័យសម្រាប់និយាយរឿងរ៉ាវអប់រំដល់ក្មេងៗ។ ការមានសតិដឹងខ្លួនជានិច្ចគឺជាអាវុធដ៏សក្ដិសិទ្ធិសម្រាប់ការពារផ្លូវចិត្តពីគ្រោះភ័យ និង ជួយឱ្យយើងជួបតែសេចក្តីសុខក្នុងជីវិត។ សេចក្ដីសង្ឃឹមរបស់មនុស្សគ្រប់រូបគឺ ចង់ឃើញក្រុមគ្រួសារមានភាពកក់ក្ដៅនិងមានសុវត្ថិភាពក្រោមដំបូលផ្ទះដែលពោរពេញដោយសេចក្ដីសុខ។ ចំពោះយុវជនសម័យថ្មីគួរតែចំណាយពេលសិក្សាស្វែងយល់ឱ្យបានច្បាស់ពីប្រវត្តិ និង សារៈសំខាន់នៃនំប្រពៃណីខ្មែរយើងដែលជាដង្ហើមជាតិ។ ការប្រើគ្រឿងទេសអំបិលនិងម្រេចក្នុងកម្រិតត្រឹមត្រូវជួយលើករសជាតិនំឱ្យកាន់តែឆ្ងាញ់ពិសា និង ផ្ដល់តុល្យភាពដល់សុខភាពរាងកាយយើងម្នាក់ៗ។ យើងត្រូវជឿជាក់លើសមត្ថភាពខ្លួនឯងក្នុងការរៀបចំម្ហូបអាហារធម្មជាតិដែលមិនមានជាតិគីមីសម្រាប់ការពារសុខភាពក្នុងរយៈពេលវែង។ ការដែលយើងអាចរក្សារបៀបនៃការវេចនំឱ្យបានស្អាតល្អគឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពចំណីអាហារក្នុងភូមិ។ ពន្លឺភ្លើងចេញពីចង្ក្រានស្ងោរនំអន្សមប្រៀបដូចជាពន្លឺនៃបញ្ញាដែលជួយបំភ្លឺផ្លូវឱ្យយើងជួបតែសេចក្ដីរីកចម្រើនក្នុងជីវិតរស់នៅ។ រាល់គ្រាប់អង្ករដែលយើងញ៉ាំចូលទៅនឹងក្លាយជាគ្រឿងសក្ការៈបូជាដល់ដូនតាដែលបានចែកឋានទៅហើយឱ្យលោកជួយគាំពារកូនចៅ។ តាមពិតទៅការធ្វើនំអន្សមឱ្យបានច្រើនសម្រាប់ចែកចាយគឺ ជាការសន្សំបុណ្យកុសលដើម្បីការពារខ្លួនពីគ្រោះថ្នាក់ដែលមើលមិនឃើញ។ យើងឃើញថាការជ្រើសរើសស្លឹកចេកដែលខ្ចីល្មមនឹងជួយឱ្យនំមានពណ៌បៃតងស្អាត និង មានរសជាតិផ្អែមឆ្ងាញ់គួរឱ្យចង់ទទួលទានបំផុត។ ការបរិភោគនំដោយមានការដឹងគុណចំពោះអ្នកដែលបានខិតខំធ្វើនំឡើងនឹងធ្វើឱ្យចិត្តគំនិតយើងកាន់តែទន់ភ្លន់ និង មានសីលធម៌ល្អ។ សម្លេងទឹកពុះក្នុងឆ្នាំងស្ងោរនំបង្កើតនូវបរិយាកាសដ៏កក់ក្តៅក្នុងគ្រួសារ និង ដាស់ស្មារតីឱ្យនឹកឃើញដល់ភាពជួបជុំគ្នាយ៉ាងរីករាយ។ ការវេចនំអន្សមចេកដែលមានរសជាតិផ្អែមល្មមគឺ ជាការផ្ដល់នូវថាមពលខួរក្បាលឱ្យមានភាពឆ្លាតវៃក្នុងការដោះស្រាយបញ្ហាជីវិត។ យើងត្រូវចេះច្នៃប្រឌិតក្នុងការរៀបចំទុកដាក់នំឱ្យបានត្រឹមត្រូវដើម្បីជៀសវាងការខូចខាត ឬ បាត់បង់រសជាតិដើមនៃអាហារខ្មែរ។ ការយល់ដឹងពីបច្ចេកទេសវេចនំគឺជាសិល្បៈមួយដែលជួយឱ្យមនុស្សមានភាពអត់ធ្មត់ខ្ពស់ និង មានចិត្តត្រជាក់ក្នុងការធ្វើការងារ។ គ្រប់ស្នាមញញឹមដែលកើតឡើងក្នុងពេលហូបនំជុំគ្នាគឺជាខែលការពារផ្លូវចិត្តដ៏រឹងមាំបំផុតសម្រាប់ទប់ទល់នឹងភាពទុក្ខសោកទាំងពួង។ យើងគួរតែមានមោទនភាពដែលបានកើតជាកូនខ្មែរ និង បានស្គាល់នូវរសជាតិនំអន្សមដែលជាអាហារតំណាងឱ្យជាតិសាសន៍យើង។ ភាពហ្មត់ចត់ក្នុងការចងខ្សែនំឱ្យបានស្មើដៃបង្ហាញពីការរៀបចំជីវិតឱ្យមានសណ្ដាប់ធ្នាប់ និង ការពារការបែកបាក់ក្នុងគ្រួសារ។ ការដែលយើងទទួលបានអាហារដែលឆ្អិនល្អនិងមានគុណភាពខ្ពស់គឺជាការការពាររាងកាយឱ្យជៀសផុតពីបញ្ហាសុខភាពផ្សេងៗ។ នំអន្សមនីមួយៗដែលបានវេចរួចរាល់សុទ្ធតែមានបង្កប់នូវសេចក្ដីប្រាថ្នាចង់បានសិរីសួស្ដីមហិមាមកដល់ម្ចាស់ផ្ទះគ្រប់ៗគ្នា។ យើងត្រូវតែរួមកម្លាំងគ្នាផ្សព្វផ្សាយពីតម្លៃនៃនំអន្សមខ្មែរទៅកាន់ពិភពលោកឱ្យបានស្គាល់ពីអត្តសញ្ញាណដ៏អស្ចារ្យនៃជាតិយើង។ រដូវបុណ្យភ្ជុំបិណ្ឌនឹងកាន់តែមានន័យខ្លាំងឡើងប្រសិនបើយើងម្នាក់ៗយល់ច្បាស់ពីតម្លៃនៃការបរិភោគនំអន្សមដើម្បីសុខភាព។ ការដែលយើងចេះរៀបចំអាហារត្រឹមត្រូវតាមកាលៈទេសៈគឺជាសញ្ញានៃការមានចំណេះដឹងខ្ពង់ខ្ពស់ក្នុងការគ្រប់គ្រងជីវិតប្រចាំថ្ងៃ។ ម្ដាយគ្រប់រូបតែងតែចង់ឱ្យកូនៗហូបនំដែលខ្លួនបានធ្វើដោយដៃ គឺ ដើម្បីបង្ហាញពីសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅនិងការការពារកូន។ យើងមិនត្រូវភ្លេចនូវគុណូបការៈរបស់បុព្វបុរសដែលបានបង្កើតនូវរូបមន្តធ្វើនំដ៏អស្ចារ្យនេះសម្រាប់ការពារសុខមាលភាពពលរដ្ឋ។ ការបន្តវេនធ្វើនំអន្សមពីមួយជំនាន់ទៅមួយជំនាន់គឺជាការការពារកុំឱ្យវប្បធម៌ដ៏ថ្លៃថ្លារបស់យើងត្រូវបាត់បង់ទៅតាមពេលវេលា។ ក្នុងចិត្តរបស់ខ្មែរគ្រប់រូបតែងតែចងចាំជានិច្ចនូវរសជាតិនំអន្សមដែលជាវិញ្ញាណនៃបុណ្យភ្ជុំបិណ្ឌក្នុងប្រទេសកម្ពុជាយើង។ សេចក្ដីសុខដែលកើតចេញពីការហូបនំអន្សមក្នុងរដូវភ្ជុំបិណ្ឌនឹងក្លាយជាអនុស្សាវរីយ៍ដ៏ល្អដែលមិនអាចបំភ្លេចបានក្នុងជីវិត។ ការថែរក្សាសុខភាពតាមរយៈការបរិភោគចំណីអាហារប្រពៃណីគឺជាវិធីសាស្ត្រដ៏ឈ្លាសវៃបំផុតសម្រាប់ការការពាររាងកាយ។ យើងម្នាក់ៗមានតួនាទីយ៉ាងសំខាន់ក្នុងការរក្សាការពារកេរ្តិ៍ឈ្មោះនៃនំអន្សមខ្មែរឱ្យមានភាពល្បីល្បាញតរៀងទៅមុខទៀត។ សូមឱ្យបុណ្យកុសលដែលបានមកពីការធ្វើនំនិងការចែកចាយទានជួយបីបាច់ថែរក្សាអ្នកគ្រប់គ្នាឱ្យជួបតែសំណាងល្អគ្រប់ពេលវេលា។ នំអន្សមនឹងនៅតែជាអាហារដ៏វិសេសវិសាលបំផុតដែលជួយផ្សារភ្ជាប់បេះដូងកូនខ្មែរគ្រប់រូបឱ្យរស់នៅក្នុងសេចក្ដីសុខសាន្តជានិរន្តរ៍។ គ្រឿងផ្សំដែលយើងជ្រើសរើសមកធ្វើនំគឺសុទ្ធសឹងតែជាភោគផលដែលបានមកពីការខិតខំប្រឹងប្រែងធ្វើស្រែចំការដោយកម្លាំងញើសឈាមផ្ទាល់។ ការរៀបចំវេចខ្ចប់នំអន្សមដោយយកចិត្តទុកដាក់ខ្ពស់គឺជាសញ្ញាណនៃភាពហ្មត់ចត់ក្នុងការរៀបចំជីវិតឱ្យមានសេចក្ដីសុខ និង ភាពចម្រើនរុងរឿង។ យើងគ្រប់គ្នាជឿជាក់ថាការទទួលទាននំដែលធ្វើឡើងដោយក្ដីជ្រះថ្លានឹងជួយពង្រឹងកម្លាំងចិត្តឱ្យកាន់តែរឹងមាំដើម្បីជម្នះរាល់ឧបសគ្គទាំងឡាយ។ ចំណេះដឹងដែលចាស់ទុំបានបន្សល់ទុកឱ្យទាក់ទងនឹងការធ្វើនំគឺ ជាទ្រព្យសម្បត្តិមហាសាលដែលជួយការពារអត្តសញ្ញាណជាតិខ្មែរយើងមិនឱ្យបាត់បង់។ សូមឱ្យរដូវកាលបុណ្យភ្ជុំបិណ្ឌនេះនាំមកនូវសុខភាពល្អបរិបូរណ៍តាមរយៈការបរិភោគអាហារដែលពោរពេញដោយអត្ថន័យ និង ជីវជាតិគ្រប់គ្រាន់។ សរសៃអំបោះដែលយើងចងខ្ជាប់ជុំវិញនំអន្សមនីមួយៗគឺ តំណាងឱ្យការចងភ្ជាប់នូវវាសនាល្អៗឱ្យស្ថិតនៅជាប់នឹងខ្លួនយើងជានិច្ចនិរន្តរ៍។ ការដែលយើងអាចរក្សាទុកនំអន្សមបានយូរថ្ងៃក្រោយពេលស្ងោរឆ្អិនជួយឱ្យគ្រួសារមានអាហារបម្រុងគ្រប់គ្រាន់សម្រាប់ទ្រទ្រង់កម្លាំងកាយ។ រសជាតិដ៏ឈ្ងុយឆ្ងាញ់ពិសានៃអង្ករដំណើបថ្មីដែលទើបតែប្រមូលផលរួចផ្ដល់នូវអារម្មណ៍ស្រស់ស្រាយ និង ជួយឱ្យរាងកាយមានភាពកក់ក្ដៅ។ អ្នកភូមិគ្រប់រូបតែងតែមមាញឹកក្នុងការត្រៀមលក្ខណៈធ្វើនំទុកសម្រាប់ប្រគេនព្រះសង្ឃ គឺ ដើម្បីសន្សំបុណ្យកុសលទុកជាខែលការពារផ្លូវចិត្ត។ ការទទួលទាននំអន្សមជ្រូកដែលមានជាតិខ្លាញ់ក្នុងកម្រិតសមរម្យជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ និង ផ្ដល់នូវថាមពលចាំបាច់សម្រាប់កម្លាំងកាយ។ យុវជនជំនាន់ក្រោយគួរតែព្យាយាមរៀនសូត្រពីបច្ចេកទេសនៃការវេចនំពីចាស់ទុំដើម្បីរក្សានូវកេរដំណែលវប្បធម៌ដ៏ល្អផូរផង់នៃប្រទេសកម្ពុជា។ ការប្រើប្រាស់ស្លឹកចេកស្រស់មកខ្ចប់ធ្វើជានំគឺជាវិធីសាស្ត្រធម្មជាតិដ៏វៃឆ្លាតបំផុតដែលជួយការពារសុខភាពពីសារធាតុគីមីផ្សេងៗ។ យើងឃើញថាការជួបជុំគ្នាហូបនំក្តៅៗនៅមុខផ្ទះគឺជាពេលវេលាដ៏វិសេសវិសាលបំផុតដែលជួយរឹតចំណងសាមគ្គីភាពក្នុងគ្រួសារឱ្យកាន់តែជិតដិត។ ម្ដាយគ្រប់រូបតែងតែរំលឹកកូនចៅឱ្យចេះផ្ទៀងផ្ទាត់មើលគុណភាពនំមុននឹងទទួលទាន គឺ ដើម្បីធានាបាននូវសុវត្ថិភាពចំណីអាហារគ្រប់ពេលវេលា។ ភាពជឿជាក់លើអានុភាពនៃអាហារប្រពៃណីជួយឱ្យមនុស្សម្នាក់ៗមានស្មារតីរឹងប៉ឹងក្នុងការតស៊ូជាមួយការងារប្រចាំថ្ងៃដោយមិនចេះនឿយហត់។ រាល់ស្នាមញញឹមដែលកើតចេញពីការចែករំលែកនំអន្សមទៅឱ្យអ្នកជិតខាងគឺជាស្ពានចម្លងនូវមិត្តភាព និង សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់។ គ្រប់គ្រាប់អង្ករដែលយើងញ៉ាំចូលទៅក្នុងខ្លួននឹងក្លាយជាថាមពលដ៏មហិមាសម្រាប់ជួយការពាររាងកាយឱ្យជៀសផុតពីជំងឺតម្កាត់យាយី។ យើងម្នាក់ៗមានមោទនភាពយ៉ាងខ្លាំងដែលបានរស់នៅក្នុងទឹកដីដែលមានវប្បធម៌ហូបចុកដ៏សម្បូរបែប និង មានអត្ថន័យជ្រាលជ្រៅបែបនេះ។ ចង្ក្រានដែលកំពុងឆេះសន្ធោសន្ធៅសម្រាប់ស្ងោរនំប្រៀបដូចជាការដុតរំលាយនូវរាល់កង្វល់ទាំងឡាយឱ្យរលាយបាត់អស់ពីក្នុងចិត្ត។ ការបន់ស្រន់សុំសេចក្ដីសុខក្នុងពេលដែលកំពុងហូបនំគឺជាទម្លាប់ដែលនាំមកនូវភាពត្រជាក់ត្រជុំដល់សមាជិកគ្រប់រូបក្នុងផ្ទះសម្បែង។ ចំណេះដឹងខាងរបបអាហារដែលបុព្វបុរសបានបន្សល់ទុកឱ្យតាមរយៈនំអន្សមគឺ ជាវិទ្យាសាស្ត្រធម្មជាតិដែលជួយការពារសុខុមាលភាពពលរដ្ឋ។ រសជាតិផ្អែមស្រាលនៃអន្សមចេកជួយសម្រួលដល់អារម្មណ៍ឱ្យមានភាពស្ងប់ស្ងាត់ និង កាត់បន្ថយភាពតានតឹងដែលកើតមានក្នុងខួរក្បាល។ យើងត្រូវជឿជាក់ថាការរក្សាប្រពៃណីនៃការធ្វើនំនេះនឹងជួយឱ្យកូនចៅជំនាន់ក្រោយស្គាល់ពីតម្លៃនៃពលកម្ម និង ភាពអត់ធ្មត់។ ការរុំស្លឹកចេកច្រើនជាន់ដោយយកចិត្តទុកដាក់បង្ហាញពីភាពផ្ចិតផ្ចង់នៃសិល្បៈខ្មែរ និង ជួយរក្សារសជាតិនំឱ្យមានគុណភាពល្អ។ ការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនឹងកាន់តែមានភាពអធិកអធមខ្លាំងឡើងនៅពេលដែលគ្រប់ផ្ទះសុទ្ធតែមានក្លិនឈ្ងុយនៃនំអន្សមខ្មែរ។ តាមរយៈការបរិភោគនំអន្សមដែលឆ្អិនល្អវាជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានស្រួល និង ផ្ដល់កម្លាំងមាំមួនដល់រាងកាយ។ ការប្រើខ្សែចេកមកចងនំជំនួសឱ្យខ្សែជ័រគឺជាការចូលរួមចំណែកការពារបរិស្ថាន និង រក្សានូវរសជាតិដើមនៃអាហារធម្មជាតិ។ គ្រប់ជំហាននៃការធ្វើនំតាំងពីការលាងអង្កររហូតដល់ការស្ងោរឆ្អិនសុទ្ធតែត្រូវការភាពផ្ចិតផ្ចង់ គឺ ដើម្បីទទួលបានលទ្ធផលដ៏ល្អបំផុត។ យើងឃើញថាការយកនំអន្សមទៅដាក់បាត្រប្រគេនព្រះសង្ឃគឺជាការបង្ហាញនូវសទ្ធាជ្រះថ្លាដែលនាំមកនូវសិរីសួស្ដីដល់ខ្លួនឯង។ សម្លេងជជែកគ្នាលេងយ៉ាងសប្បាយរីករាយក្នុងពេលវេចនំគឺជាថ្នាំទិព្វសម្រាប់ព្យាបាលភាពឯកោ និង បង្កើនក្ដីសង្ឃឹមក្នុងជីវិត។ មាតាបិតាតែងតែចង់ឃើញកូនចៅមានសុខភាពល្អតាមរយៈការហូបចុកអាហារដែលរៀបចំដោយដៃផ្ទាល់ គឺ ដើម្បីភាពកក់ក្ដៅ។ ការយល់ដឹងពីតម្លៃវប្បធម៌នៃនំអន្សមជួយឱ្យយើងចេះថែរក្សាកេរដំណែលដូនតាឱ្យបានគង់វង្ស និង បណ្តុះស្មារតីសាមគ្គីភាពរវាងកូនខ្មែរគ្រប់រូបជារៀងរហូត។ រាល់ពេលដែលយើងបានភ្លក់រសជាតិនំអន្សមយើងតែងតែនឹកឃើញដល់គុណូបការៈដ៏ធំធេងរបស់ដូនតាដែលបានបន្សល់ទុកឱ្យ។ ការថែរក្សាគុណភាពនំឱ្យបានល្អគឺជាការបង្ហាញពីភាពទទួលខុសត្រូវខ្ពស់ចំពោះសុខភាពរបស់មនុស្សជាទីស្រឡាញ់គ្រប់ៗគ្នា។ យើងម្នាក់ៗគួរតែមោទនៈចំពោះនំអន្សមដែលជាអាហារតំណាងឱ្យភាពអត់ធន់ និង ភាពរឹងមាំនៃជាតិសាសន៍ខ្មែរយើង។ សេចក្ដីសុខពិតប្រាកដកើតចេញពីការមានចិត្តទូលាយក្នុងការចែករំលែកម្ហូបអាហារ និង ការការពារគ្នាទៅវិញទៅមកក្នុងសង្គម។ ការដែលយើងអាចវេចនំបានស្អាត និង ឆ្អិនល្អគឺជាមោទនភាពមួយដែលបង្ហាញពីសមត្ថភាពរបស់ស្ត្រីខ្មែរក្នុងការគ្រប់គ្រងផ្ទះសម្បែង។ រាល់កិច្ចការងារដែលយើងធ្វើដោយក្ដីស្រឡាញ់នឹងនាំមកនូវផលវិជ្ជមាន និង ការពារយើងពីភាពបរាជ័យទាំងឡាយក្នុងជីវិត។ យើងត្រូវជឿជាក់ថាការហូបនំអន្សមក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនឹងនាំមកនូវលាភជ័យ និង សុភមង្គលមហិមាដល់គ្រួសារ។ អត្ថន័យនៃការការពារខ្លួនគឺ ចាប់ផ្ដើមពីការថែរក្សាសុខភាពផ្លូវកាយឱ្យរឹងមាំតាមរយៈការជ្រើសរើសអាហារដែលត្រឹមត្រូវ។ សកម្មភាពនៃការបរិភោគនំអន្សមជុំគ្រួសារគឺជាខែលការពារភាពរាយមាយនៃចិត្ត និង បង្កើននូវភាពស្អិតរមួតនៃទំនាក់ទំនង។ យើងគ្រប់គ្នាមានកាតព្វកិច្ចយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយពីតម្លៃនៃនំខ្មែរទៅកាន់ពិភពលោកឱ្យបានស្គាល់កាន់តែច្បាស់។ ការរស់នៅតាមបែបគន្លងប្រពៃណីជួយឱ្យយើងមានភាពកក់ក្ដៅក្នុងចិត្ត និង មានអារម្មណ៍សុវត្ថិភាពក្រោមម្លប់នៃវប្បធម៌។ សូមឱ្យរាល់ការខិតខំប្រឹងប្រែងក្នុងការថែរក្សាទំនៀមទម្លាប់នេះក្លាយជាកម្លាំងចលករជួយឱ្យប្រទេសជាតិកាន់តែរីកចម្រើន។ នំអន្សមនឹងនៅតែជាសក្ខីភាពនៃភាពសម្បូរសប្បាយ និង ភាពរឹងមាំនៃដួងព្រលឹងខ្មែរដែលមិនអាចបាត់បង់បានឡើយ។ ជីវិតរស់នៅដែលផ្សារភ្ជាប់នឹងធនធានធម្មជាតិ និង ការគោរពប្រតិបត្តិតាមដូនតាគឺជាមាគ៌ាដ៏ត្រឹមត្រូវសម្រាប់សេចក្ដីសុខ។ ការទទួលទាននំអន្សមក្នុងរដូវភ្ជុំបិណ្ឌគឺជាការផ្ដល់កម្លាំងចិត្តឱ្យយើងបន្តដំណើរជីវិតទៅមុខទៀតដោយភាពជឿជាក់ខ្ពស់។ យើងត្រូវតែរួមកម្លាំងគ្នាការពារកេរដំណែលនេះឱ្យនៅស្ថិតស្ថេរដើម្បីជាប្រយោជន៍ដល់ការសិក្សារបស់យុវជនជំនាន់ក្រោយ។ សេចក្ដីប្រាថ្នាចង់បានសុវត្ថិភាព និង សិរីសួស្ដីក្នុងគ្រួសារគឺជាមូលហេតុដែលនាំឱ្យយើងរក្សាទំនៀមទម្លាប់ធ្វើនំនេះ។ សរុបមកវិញការហូបនំអន្សមមិនត្រឹមតែដើម្បីឆ្អែតនោះទេ គឺ ដើម្បីការពារនូវវិញ្ញាណនៃសាមគ្គីភាព និង សុខភាពមាំមួន។